មុខម្ហូបទីពីរ កញ្ឆែតដែលយកធ្វើជាអន្លក់ គឺជាវិធីងាយស្រួល និងពេញនិយមបំផុតមួយក្នុងការទទួលទានកញ្ឆែតរបស់ប្រជាជនខ្មែរ។ គេគ្រាន់តែបេះយកកញ្ឆែតស្រស់ៗ ខ្ចីៗ មកលាងទឹកឲ្យស្អាត រួចយកទៅជ្រលក់ជាមួយទឹកជ្រលក់ប្រភេទផ្សេងៗ។ ទឹកជ្រលក់ដែលពេញនិយមមានដូចជា ទឹកត្រីកោះកុង ប្រហុកអាំងឬចៀន ទឹកគ្រឿង ទឹកអំពិលទុំ ផ្អកត្រីឬសាច់ជាដើម។ មុខម្ហូបបន្ទាប់នោះគឺ ត្រីបឹងកញ្ឆែតដែលជាមុខម្ហូបខ្មែរមួយប្រភេទដ៏ពេញនិយម និងមានរសជាតិឆ្ងាញ់ប្លែក។ មុខម្ហូបនេះមានរសជាតិ ប្រៃ ផ្អែម ជូរ ហឹរ និងឈ្ងុយ ពីគ្រឿងផ្សំ និងខ្ទិះដូង។ ជាទូទៅ ត្រីបឹងកញ្ឆែតត្រូវបានគេញ៉ាំជាលក្ខណៈសម្លរ ឬម្ហូបឆាមួយមុខ។ គ្រឿងផ្សំសំខាន់ៗរបស់មុខម្ហូបមួយនេះមានដូចជា ត្រី កញ្ឆែត គ្រឿងបុកកាពិ ខ្ទិះដូង ទឹកអំពិលទុំ ស្ករស ឬស្ករត្នោត អំបិល ទឹកត្រី ប៊ីចេង សណ្ដែកដីលីង ខ្ទឹមក្រហម ប្រេងឆា ស្ពៃបូកគោដែលជាបន្លែរួមផ្សំ។ ចំពោះ ត្រីដែលគេនិយមយកមកប្រើភាគច្រើនគឺ ត្រីរ៉ស់ ត្រីដៀប ឬ ត្រីផ្ទក់។ ចំណែកកញ្ឆែតយើងត្រូវក្តិចយកតែដើមខ្ចីៗ និងស្លឹកចាស់ៗចោល រួចយកទៅលាងទឹកឲ្យស្អាត។ បើគ្រឿងបុកសំដៅលើ គល់ស្លឹកគ្រៃ រំដេង រមៀត ខ្ទឹមស ខ្ជាយ ស្លឹកក្រូចសើច ម្ទេសក្រៀម ឬម្ទេសស្រស់ (ចិញ្ច្រាំឲ្យម៉ត់) បុកលាយចូលគ្នាដើម្បីទទួលបានគ្រឿងបុក។ រីឯសណ្ដែកដីលីងវិញយើងត្រូវបុកកុំឲ្យម៉ត់ពេក ដើម្បីទុកសម្រាប់រោយពីលើ និងបន្ថែមរសជាតិឈ្ងុយ។ ចំណែក ខ្ទឹមក្រហមយើងត្រូវហាន់ជាចំណិតស្ដើងៗសម្រាប់ទុកលម្អ។ វិធីចម្អិនម្ហូបនេះ គឺយកត្រីដែលយើងត្រូវធ្វើម្ហូបមកប្រឡាក់អំបិលបន្តិច រួចបំពងឬចៀនឲ្យឡើងស្រួយ។ បន្ទាប់មកទៀត យើងត្រូវយកកញ្ឆែត ស្ពៃបូកគោ និងត្រីដែលបានបំពងរួចនោះរៀបដាក់ក្នុងចានឲ្យមានរបៀបរៀបរយ។ ការរៀបចំទុកជាមុនបែបនេះ ជួយឲ្យយើងមានភាពងាយស្រួលនៅពេលឆាហើយ។ ប្រសិនបើអ្នកចូលចិត្តរសជាតិហឹរឆួល អ្នកអាច ដាក់ម្ទេសក្រៀមបុកចូលជាមួយ ពេលកំពុងចម្អិនកញ្ឆែតឆាក្រហមបាន។ បន្ទាប់មក យើងចាប់ផ្តើមឆាគ្រឿងផ្សំរបស់យើងដោយដាក់ប្រេងឆាបន្តិចក្នុងខ្ទះ រួចបំពងខ្ទឹមក្រហមឲ្យឈ្ងុយ។ រួចដាក់គ្រឿងបុកដែលបានបុកលាយសាច់ត្រីនោះ ចូលឆាជាមួយហើយកូរវាឲ្យមានក្លិនឈ្ងុយ។ បន្ថែមពីនេះ កាពិ ខ្ទិះដូង ទឹកអំពិលទុំ ស្ករស ឬស្ករត្នោត អំបិល ទឹកត្រី ប៊ីចេង ត្រូវដាក់តាមបរិមាណរបស់វា។ បន្ទាប់ពីបានរៀបចំគ្រឿងផ្សំរួចរាល់ហើយ ចាក់ខ្ទិះដូងចូល ទៅក្នុងឆ្នាំង ឬខ្ទះ រួច រម្ងាស់ឲ្យពុះ។ យើងក៏ត្រូវភ្លក់មើលរហូតដល់យើងគិតថាទទួលបានរសជាតិដែលយើងចង់បាន។ យើងអាចដាក់បន្ថែមទឹកធម្មតាបន្តិច ដើម្បីកុំឲ្យខាប់ពេក រួចរៀបចំដាក់ចានសម្រាប់ទទួលទានជាការស្រេច។